សកម្មភាពឌីជីថល សំដៅដល់រាល់សកម្មភាពដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដូចជាអ៊ីនធឺណិត បណ្ដាញសង្គម ស្មាតហ្វូន និងកម្មវិធីផ្សេងៗ។ វាជាការប្រើប្រាស់ឧបករណ៍ទាំងនេះដើម្បីទំនាក់ទំនង ចែករំលែកព័ត៌មាន បញ្ចេញមតិយោបល់ ឬធ្វើការងារផ្សេងៗ។ ឧទាហរណ៍ដូចជា ការបង្ហោះរូបភាព ការសរសេរអត្ថបទ ការបង្កើតវីដេអូខ្លីៗ ឬការចុះហត្ថលេខាលើញត្តិអនឡាញ។ តាមរយៈសកម្មភាពឌីជីថល មនុស្សអាចភ្ជាប់ទំនាក់ទំនងគ្នាបានយ៉ាងលឿនទោះនៅទីកន្លែងណាក៏ដោយ។ សកម្មភាពនេះបានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីជីវិតរស់នៅប្រចាំថ្ងៃ។ ចលនាយុវជនសំដៅលើក្រុមយុវជនដែលមានគោលបំណងរួមគ្នាដើម្បីផ្លាស់ប្ដូរសង្គម។ ពួកគេប្រើប្រាស់វេទិកាឌីជីថលដើម្បីជំរុញចលនារបស់ពួកគេ។ តួនាទីឌីជីថលនៅក្នុងចលនាយុវជនគឺសំខាន់ណាស់។ បណ្ដាញសង្គមដូចជា ហ្វេសបុក, តីកតុក, និង តេលេក្រាម បានក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការរៀបចំយុទ្ធនាការ។ យុវជនអាចប្រមូលផ្ដុំគ្នាដោយងាយស្រួលនិងរហ័ស។ ពួកគេអាចផ្សព្វផ្សាយព័ត៌មាននិងយុទ្ធនាការរបស់ពួកគេទៅកាន់មនុស្សរាប់លាននាក់។ ការប្រើប្រាស់ ហាសថេក ជាវិធីមួយដើម្បីឱ្យប្រធានបទរបស់ពួកគេមានការចាប់អារម្មណ៍ខ្លាំង។ ឌីជីថលក៏បានផ្ដល់សំឡេងឱ្យយុវជនដែលពីមុនមិនសូវមានឱកាសបានបញ្ចេញមតិផងដែរ។ នៅក្នុងប្រទេសកម្ពុជាក៏មានឧទាហរណ៍ជាច្រើនដែរ។ ក្រុមយុវជនមួយចំនួនបានបង្កើតយុទ្ធនាការអនឡាញដើម្បីបរិស្ថាន។ ពួកគេបានបង្កើតទំព័រហ្វេសបុក ដើម្បីចែករំលែកព័ត៌មានអំពីការបំពុលបរិស្ថាន។ អ្នកខ្លះទៀតបានបង្កើតក្រុមដើម្បីធ្វើការងារសង្គម។ ឧទាហរណ៍ ដូចជាយុទ្ធនាការប្រមូលសំរាមតាមទីសាធារណៈ។ ពួកគេប្រើប្រាស់បណ្ដាញសង្គមដើម្បីប្រកាសពីកាលបរិច្ឆេទនិងទីតាំង។ យុវជនក៏បានប្រើប្រាស់ឌីជីថលដើម្បីលើកកម្ពស់ការអប់រំនិងសុខភាពផងដែរ។ ពួកគេបង្កើតខ្លឹមសារវីដេអូខ្លីៗ អំពីចំណេះដឹងទូទៅ។ វីដេអូទាំងនេះងាយស្រួលមើលនិងងាយស្រួលចែករំលែក។ សកម្មភាពឌីជីថលបានជួយឱ្យចលនាយុវជនមានប្រសិទ្ធភាពជាងមុន។ វាបានបង្កើនការយល់ដឹងជាសាធារណៈអំពីបញ្ហាសង្គម។ យុវជនមានឱកាសច្រើនក្នុងការបង្ហាញពីសមត្ថភាពនិងគំនិតរបស់ពួកគេ។ ឌីជីថលបានក្លាយជាវេទិកាមួយដែលផ្ដល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា សកម្មភាពទាំងនេះក៏មានបញ្ហាប្រឈមដែរ។ ដោយព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំភ្លៃអាចរីករាលដាលយ៉ាងលឿន។ ពេលខ្លះ ការប្រើប្រាស់បណ្ដាញសង្គមអាចបង្កឱ្យមានការស្អប់ខ្ពើមនិងការបែកបាក់។ យុវជនអាចប្រឈមនឹងការយាយីតាមប្រព័ន្ធអ៊ីនធឺណិត។ បញ្ហាឯកជនភាពក៏ជាក្ដីបារម្ភផងដែរ។ ដូច្នេះ ការប្រើប្រាស់ឌីជីថលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ សរុបមក សកម្មភាពឌីជីថលនិងចលនាយុវជនបានដើរទន្ទឹមគ្នាដើម្បីជំរុញការផ្លាស់ប្ដូរវិជ្ជមាន។ ទាំងនេះបានបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លារបស់បច្ចេកវិទ្យាក្នុងសង្គមសម័យទំនើប។